ភេសជ្ជៈខ្មែរជាច្រើនប្រភេទ ត្រូវបានគេធ្វើឡើងដោយដៃ ជាមួយនឹងគ្រឿងផ្សំធម្មជាតិ ហើយតែងតែមានលក់នៅតាមដងផ្លូវ និងតាមហាងលក់ភេសជ្ជៈនានា។ ក្នុងចំណោមនោះ ទឹកសណ្ដែកខៀវ គឺជាភេសជ្ជៈមួយប្រភេទដែលប្រជាជនខ្មែរនិយមបរិភោគជាប្រចាំថ្ងៃ ហើយក៏មានលក់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជាដែរ។ ទឹកសណ្ដែកខៀវ គឺជារូបមន្តភេសជ្ជៈដ៏មានអត្ថប្រយោជន៍មួយ ដែលមានគ្រឿងផ្សំតិច និងងាយស្រួលធ្វើ ហើយសម្រាប់អ្នកមិនទាន់ចេះក៏អាចរៀនធ្វើបានផងដែរ។ វាមិនត្រឹមតែជួយបំប៉នសុខភាពប៉ុណ្ណោះទេ វាថែមទាំងមានរសជាតិឆ្ងាញ់ពិសា ដែលជួយឱ្យមានកម្លាំងឡើងវិញក្រោយពេលហត់នឿយបានដែរ។ ដើម្បីធ្វើទឹកសណ្ដែកខៀវឱ្យមានរសជាតិឆ្ងាញ់ និងខាប់ល្អ យើងមកដឹងគ្រឿងផ្សំគោលនិងរបៀបធ្វើជាមុនសិន។ គ្រឿងផ្សំរបស់ទឹកសណ្តែកខៀវមាន សណ្ដែកបាយចំនួន២០០ក្រាម ទឹកស្អាត ១.៥ ទៅ ២ លីត្រ ឬអាចថែមថយតាមចំណូលចិត្ត អាស្រ័យលើគេចង់បានទឹកសណ្ដែកខៀវខាប់ ឬរាវ។ រិឯគ្រឿងផ្សំផ្សេងទៀតមាន ស្ករសប្រហែល១០០ក្រាម អំបិលកន្លះចុងស្លាបព្រាកាហ្វេ និងស្លឹកតើយ ៤ ទៅ ៦ សន្លឹក។ ចំពោះរបៀបធ្វើ ជាដំបូងត្រូវលាងសណ្ដែកបាយឱ្យស្អាត រួចត្រាំក្នុងទឹកធម្មតារយៈពេលយ៉ាងតិច ២ម៉ោងដើម្បីឱ្យសណ្តែករីក និងទន់ល្អនៅពេលដាក់ស្ងោរ។ ក្រោយពីត្រាំរួច លាងសណ្ដែកឱ្យស្អាតម្តងទៀត រួចដាក់ឆ្នាំងលើចង្ក្រាន ថែមទឹកល្មមឱ្យលិចសណ្ដែក បើកភ្លើងខ្លាំងបន្តិច រួចចាក់សណ្ដែកបាយចូលស្ងោររយៈពេល ៧ ទៅ ៩ នាទី។ ត្រូវប្រយ័ត្នកុំឱ្យឆ្អិនហួសរហូតដល់បែកគ្រាប់សណ្ដែក បន្ទាប់មក បិទភ្លើង ហើយចាក់សម្រក់ទឹកទុកមួយឡែកសិន។ ក្រោយមកទៀតយកសណ្តែកដែលឆ្អិនល្មមនោះទៅកិនឱ្យម៉ដ្ឋ រួចទុកមួយឡែក ដើម្បីដាក់កូរលាយជាមួយទឹកស្លឹកតើយពេលក្រោយ។ បន្ទាប់មក យើងយកស្លឹកតើយទៅលាងឱ្យស្អាត រួចហាន់តូចៗ ហើយយកទៅក្រឡុកជាមួយទឹកធម្មតាឱ្យម៉ដ្ឋ រួចច្រោះយកកាកចេញ ទុកតែទឹក។ រួចហើយ យកទឹកស្លឹកតើយដែលបានច្រោះស្អាត ចាក់លាយជាមួយសណ្ដែកស្ងោរដែលបានកិនរួច កូរលាយចូលគ្នាឱ្យសព្វល្អ។ បន្ទាប់មក ច្រោះវាម្តងទៀត ដើម្បីយកតែកាកសំណល់ចេញឱ្យអស់។ យើងត្រូវយកទឹកសណ្ដែកដែលបានច្រោះរួច ទៅដាំម្តងទៀត រយៈពេលប្រហែល ១៥ នាទី ដោយត្រូវបន្តកូរវាជានិច្ច រហូតទាល់តែទឹកសណ្ដែកឆ្អិនល្អ។ សម្រាប់ស្ករសវិញ យើងអាចដាក់តាមចំណូលចិត្ត រួចត្រូវដាក់អំបិលកន្លះចុងស្លាបព្រាកាហ្វេ ប៉ុន្តែ កុំដាក់ច្រើនពេកព្រោះខ្លាចប្រៃខ្លាំង។ ក្រោយពេលដាក់គ្រឿងផ្សំទាំងអស់ហើយ កូរទឹកសណ្ដែករហូតទាល់តែវាឆ្អិន និងខាប់ល្អ រួចភ្លក់មើលរសជាតិ។ បើខ្វះជាតិផ្អែម ឬចង់បន្ថែមអំបិលបន្តិចទៀត អាចដាក់តាមចំណង់ចំណូលចិត្ត។ ក្រោយពេលទឹកសណ្ដែកឆ្អិនហើយ អ្នកអាចចាក់ចូលកែវ ឬចានធំមួយ ទុកឱ្យត្រជាក់ ឬក្តៅឧណ្ហៗ។ អ្នកក៏អាចច្រកចូលដប រួចរក្សាទុកក្នុងទូរទឹកកកក៏បាន។ ម្យ៉ាងវិញទៀត អ្នកអាចទទួលទានដោយមិនបាច់ដាក់ទឹកកក គឺញ៉ាំក្តៅឧណ្ហៗតាមចំណង់ចំណូលចិត្តរបស់អ្នក។ សម្រាប់អ្នកដែលចូលចិត្តរសជាតិកាន់តែឈ្ងុយឆ្ងាញ់ អាចបន្ថែមទឹកដោះគោខាប់ ឬទឹកដោះគោស្រស់បន្តិច នៅពេលដាំទឹកសណ្ដែកខៀវលើកទីពីរ។ សម្រាប់អ្នកដែលចូលចិត្តរសជាតិប្លែក អាចដាក់វ៉ានីឡាបន្តក់ពីរបីដំណក់ ជំនួសស្លឹកតើយក៏បាន។ ទឹកសណ្ដែកខៀវអាចរក្សាទុកក្នុងទូទឹកកករយៈពេលប្រហែល ៣ ទៅ ៤ ថ្ងៃ ប៉ុន្តែកុំទុកយូរពេកព្រោះវាបាត់បង់គុណភាព និងអាចប៉ះពាល់ដល់សុខភាព។ ទឹកសណ្ដែកខៀវ គឺជាភេសជ្ជៈខ្មែរដ៏ពេញនិយមមួយ ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ ក្រៅពីនេះ ការផលិត និងលក់ទឹកសណ្ដែកខៀវ ក៏ជួយបង្កើនផលិតផលក្នុងស្រុក និងបង្កើតមុខរបរដល់អាជីវករផងដែរ។